នៅប្រទេសកម្ពុជាមានសាកលវិទ្យាល័យល្បីៗជាច្រើនដែលមានទាំងផ្នែកគុណភាព ការទទួលស្គាល់ និងកម្មវិធីសិក្សាពីអន្តរជាតិ។ សាកលវិទ្យាល័យទាំងនេះខិតខំប្រឹងប្រែងដើម្បីផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃបច្ចេកវិទ្យា។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេ និងធំជាងគេបង្អស់នៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសជាតិអស់រយៈពេលជាង ៦០ ឆ្នាំមកហើយ។ RUPP ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយសម្រាប់គុណភាពអប់រំខ្ពស់ ការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ រួមទាំងកម្មវិធីសិក្សាដែលទទួលបានការវាយតម្លៃពីស្ថាប័នអន្តរជាតិ។ ចំពោះគុណភាពអប់រំRUPP ប្តេជ្ញាផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ដើម្បីធានាថានិស្សិតមានចំណេះដឹងទូលំទូលាយ និងជំនាញចាំបាច់សម្រាប់ទីផ្សារការងារ។ ម៉្យាងទៀតសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានកម្មវិធីសិក្សាទូលំទូលាយ រួមទាំងមានមហាវិទ្យាល័យ និងវិទ្យាស្ថានចំនួន ១០ ដែលផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត លើមុខជំនាញចម្រុះជាច្រើន។ វិទ្យាស្ថានភាសាបរទេស IFL ល្បីល្បាញខាងបណ្តុះបណ្តាលភាសាអង់គ្លេស បារាំង ជប៉ុន កូរ៉េ និងចិន ប្រកបដោយគុណភាពខ្ពស់។ មហាវិទ្យាល័យវិទ្យាសាស្ត្រ ផ្តោតលើមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា វិទ្យាសាស្រ្តកុំព្យូទ័រ និងវិទ្យាសាស្ត្របរិស្ថាន។ មហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ គ្របដណ្តប់លើមុខវិជ្ជាដូចជា ប្រវត្តិវិទ្យា ភូមិវិទ្យា ទស្សនវិជ្ជា ចិត្តវិទ្យា សង្គមវិទ្យា និងការអភិវឌ្ឍសង្គម។ មិនតែប៉ុណ្ណោះRUPPមានមហាវិទ្យាល័យផ្សេងៗទៀតសម្រាប់បណ្តុះបណ្តាលគ្រូបង្រៀនប្រកបដោយសមត្ថភាព។ ផ្តល់កម្មវិធីសិក្សាលើមុខវិជ្ជាសេដ្ឋកិច្ច ធុរកិច្ច និងហិរញ្ញវត្ថុ ផ្នែកវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន និងវិស្វកម្មទូរគមនាគមន៍។ សាស្ត្រាចារ្យមានបទពិសោធន៍ខ្ពស់ ទាំងចំណេះដឹងជំនាញ និងវិធីសាស្ត្របង្រៀនល្អៗ ព្រមទាំងមានមួយចំនួនធំបានបញ្ចប់ការសិក្សាពីបរទេស។ សាកលវិទ្យាល័យបាននិងកំពុងបំពាក់មន្ទីរពិសោធន៍ បណ្ណាល័យ និងបន្ទប់រៀនទំនើបៗ ដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវរបស់និស្សិត។ មួយវិញទៀតRUPPមានការទទួលស្គាល់យ៉ាងទូលំទូលាយ ដែលធ្វើឱ្យសញ្ញាបត្ររបស់ខ្លួនមានតម្លៃខ្ពស់ទាំងក្នុង និងក្រៅប្រទេស។ RUPP គឺជាស្ថាប័នរដ្ឋឈានមុខគេមួយដែលត្រូវបានទទួលស្គាល់ពេញលេញដោយ ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់បន្តការសិក្សា ឬស្វែងរកការងារនៅទូទាំងប្រទេស។ RUPP បានបង្កើតទំនាក់ទំនង និងភាពជាដៃគូជាមួយសាកលវិទ្យាល័យ និងស្ថាប័នអន្តរជាតិល្បីៗជាច្រើនជុំវិញពិភពលោក។ RUPP មានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនៅអាស៊ី អឺរ៉ុប និងអាមេរិក ដើម្បីអនុញ្ញាតឱ្យនិស្សិត និងសាស្ត្រាចារ្យផ្លាស់ប្តូរគ្នាទៅវិញទៅមក ក្នុងគោលបំណងពង្រឹងចំណេះដឹង និងបទពិសោធន៍។ RUPP ចូលរួមក្នុងគម្រោងស្រាវជ្រាវជាច្រើនជាមួយដៃគូអន្តរជាតិ ដែលរួមចំណែកដល់ការអភិវឌ្ឍចំណេះដឹង និងដំណោះស្រាយបញ្ហាប្រឈមក្នុងសង្គម។ ពិសេសជាងនេះទៅទៀត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិងកំពុងអភិវឌ្ឍកម្មវិធីសិក្សាជាច្រើនដែលត្រូវបានរៀបចំឡើងស្របតាមស្តង់ដារអន្តរជាតិ និងទទួលបានការវាយតម្លៃខ្ពស់ពីដៃគូបរទេស។ វិទ្យាស្ថានភាសាបរទេស IFL គឺជាវិទ្យាស្ថានឈានមុខគេក្នុងការបណ្តុះបណ្តាលភាសាអង់គ្លេស។ និស្សិតដែលបញ្ចប់ការសិក្សាពី IFL តែងតែទទួលបានជោគជ័យក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ឬទទួលបានការងារល្អៗក្នុងស្ថាប័នអន្តរជាតិ។ RUPP មានកម្មវិធីថ្នាក់អនុបណ្ឌិតជាច្រើនដែលត្រូវបានបង្កើតឡើងដោយសហការជាមួយសាកលវិទ្យាល័យនៅបរទេស។ កម្មវិធីអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈMPA ត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីសកលវិទ្យាល័យនៅប្រទេសបារាំង និងជប៉ុន។ កម្មវិធីអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្របរិស្ថាន ត្រូវបានបង្កើតឡើងដោយមានការសហការជាមួយដៃគូអន្តរជាតិ។ ចំណែកឯ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ITC ត្រូវបានគេស្គាល់ជាទូទៅថា តិចណូ គឺជាស្ថាប័នឧត្តមសិក្សាឈានមុខគេមួយនៅកម្ពុជា ដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលផ្នែកវិស្វកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៦៤ ITC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេស។ ITC ប្តេជ្ញាផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ តាមស្តង់ដារអន្តរជាតិ ដើម្បីធានាថានិស្សិតមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ និងការរីកចម្រើននៃបច្ចេកវិទ្យា។ ចំពោះ គុណភាពអប់រំរបស់ITC មានក្រុមសាស្ត្រាចារ្យដែលមានចំណេះដឹងជ្រៅជ្រះ និងបទពិសោធន៍ទូលំទូលាយ ទាំងក្នុងវិស័យសិក្សា និងឧស្សាហកម្ម។ សាស្ត្រាចារ្យជាច្រើនរូបបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីៗនៅបរទេស និងតែងតែធ្វើបច្ចុប្បន្នភាពចំណេះដឹងរបស់ពួកគេនៅITC។ ITC ត្រូវបានបំពាក់ដោយមន្ទីរពិសោធន៍បច្ចេកទេសទំនើបៗជាច្រើន ដែលអនុញ្ញាតឱ្យនិស្សិតធ្វើការពិសោធន៍ជាក់ស្តែង និងអនុវត្តចំណេះដឹងទ្រឹស្តីទៅក្នុងការងារជាក់ស្តែង។ ការលើកកម្ពស់សកម្មភាពស្រាវជ្រាវ និងការអភិវឌ្ឍន៍ដោយសាស្ត្រាចារ្យ និងនិស្សិតចូលរួមក្នុងគម្រោងស្រាវជ្រាវនានា ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហាសង្គម និងការបង្កើតថ្មី។ ក្នុងនោះដែរITC ត្រូវបានទទួលស្គាល់ពេញលេញដោយ ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ សញ្ញាបត្រវិស្វករដែលចេញដោយ ITC គឺជាសញ្ញាបត្រដែលមានគុណភាពខ្ពស់បំផុតក្នុងវិស័យបច្ចេកវិទ្យា និងវិស្វកម្មនៅកម្ពុជា។ ITC បានបង្កើតបណ្តាញទំនាក់ទំនង និងភាពជាដៃគូយ៉ាងរឹងមាំជាមួយសាកលវិទ្យាល័យ និងស្ថាប័នអន្តរជាតិល្បីៗជាច្រើន ជាពិសេសជាមួយសាកលវិទ្យាល័យនៅប្រទេសបារាំង។ យ៉ាងណាមិញITC មានកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យនៅអាស៊ី ដូចជាជប៉ុន កូរ៉េ និងអឺរ៉ុបមាន បារាំង អាល្លឺម៉ង់ ដើម្បីអនុញ្ញាតឱ្យនិស្សិត និងសាស្ត្រាចារ្យផ្លាស់ប្តូរគ្នាទៅវិញទៅមកសម្រាប់ការសិក្សាស្រាវជ្រាវ និងពង្រីកបទពិសោធន៍។ លើសពីនេះកម្មវិធីសិក្សារបស់ ITC ជាច្រើនត្រូវបានរៀបចំឡើងតាមស្តង់ដារអន្តរជាតិ និងទទួលបានការវាយតម្លៃខ្ពស់ពីស្ថាប័នបរទេស ដែលផ្តល់ឱកាសកាន់តែច្រើនដល់និស្សិតសម្រាប់អនាគត។ កម្មវិធីវិស្វកររបស់ ITC គឺស្រដៀងទៅនឹងកម្មវិធីវិស្វករនៅក្នុងប្រទេសបារាំង ដែលត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីដែលមានគុណភាពខ្ពស់ និងតម្រូវឱ្យមានការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែងយ៉ាងស៊ីជម្រៅ។ និស្សិតដែលបញ្ចប់កម្មវិធីនៅITC ត្រូវបានគេទទួលស្គាល់ថាជាវិស្វករដែលមានសមត្ថភាពខ្ពស់។ កម្មវិធីបរិញ្ញាបត្រអន្តរជាតិដែលបង្រៀនជាភាសាអង់គ្លេសទាំងស្រុង ដូចជា វិស្វកម្មទូរគមនាគមន៍ និងបណ្តាញកុំព្យូទ័រ ត្រូវបានរៀបចំឡើងស្របតាមស្តង់ដារអន្តរជាតិ ដើម្បីទាក់ទាញនិស្សិតបរទេស និងត្រៀមនិស្សិតកម្ពុជាសម្រាប់ទីផ្សារការងារសកល។ គុណភាពនៃកម្មវិធីសិក្សាការបណ្តុះបណ្តាលរបស់ ITC ក៏ត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនឧស្សាហកម្មជាតិ និងអន្តរជាតិជាច្រើន ដែលតែងតែជ្រើសរើសនិស្សិតបញ្ចប់ការសិក្សាពី ITC ឱ្យចូលបម្រើការងារ។ រីឯសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចវិញ គឺជាស្ថាប័នឧត្តមសិក្សាសាធារណៈដ៏ល្បីល្បាញមួយនៅកម្ពុជា ដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញផ្នែក នីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។ ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៤៨ ក្នុងនាមជាវិទ្យាស្ថានជាតិគតិយុត្តិ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច RULE បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលអ្នកជំនាញច្បាប់ និងសេដ្ឋកិច្ចជាច្រើនរូប។ RULE ប្តេជ្ញាផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ដើម្បីធានាថានិស្សិតមានចំណេះដឹងស៊ីជម្រៅ និងជំនាញចាំបាច់សម្រាប់អាជីពក្នុងវិស័យច្បាប់ សេដ្ឋកិច្ច និងរដ្ឋបាលសាធារណៈ។ ចំពោះគុណភាពអប់រំ RULE មានក្រុមសាស្ត្រាចារ្យមានបទពិសោធន៍ខ្ពស់ជាច្រើនរូបដែលជាអ្នកជំនាញឈានមុខគេក្នុងវិស័យច្បាប់ និងសេដ្ឋកិច្ច។ ក្នុងនោះមានទាំង ចៅក្រម ព្រះរាជអាជ្ញា មេធាវី អ្នកសេដ្ឋកិច្ច និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលបាននាំមកនូវបទពិសោធន៍ជាក់ស្តែង និងចំណេះដឹងស៊ីជម្រៅដល់ការបង្រៀន។ បន្ថែមពីលើនេះការបង្រៀនបែបអនុវត្តជាក់ស្តែងតាមរយៈ ការដេញដោលសវនាការសិប្បនិម្មិត ការសិក្សាករណី និងការចុះកម្មសិក្សា ដើម្បីត្រៀមនិស្សិតសម្រាប់អាជីពពិតប្រាកដ។ RULE មានបណ្ណាល័យដ៏ធំមួយដែលមានឯកសារច្បាប់ សៀវភៅសេដ្ឋកិច្ច និងទស្សនាវដ្តីស្រាវជ្រាវជាច្រើន ជាភាសាខ្មែរ បារាំង និងអង់គ្លេស។ ហេតុនេះហើយទើបធ្វើឲ្យសាកលវិទ្យាល័យនេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ ការទទួលស្គាល់ពីថ្នាក់ជាតិពេញលេញដោយ ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ សញ្ញាបត្រដែលចេញដោយ RULE ត្រូវបានទទួលស្គាល់ និងមានកិត្យានុភាពខ្ពស់សម្រាប់បន្តការសិក្សា ឬស្វែងរកការងារក្នុងវិស័យច្បាប់ និងសេដ្ឋកិច្ចនៅកម្ពុជា។ ទន្ទឹមនឹងនេះRULE មានទំនាក់ទំនង និងភាពជាដៃគូយ៉ាងរឹងមាំជាមួយសាកលវិទ្យាល័យ និងស្ថាប័នអន្តរជាតិល្បីៗជាច្រើន នៅទ្វីបអឺរ៉ុបជាពិសេសភាពជាដៃគូជាមួយសាកលវិទ្យាល័យបារាំង។ RULE ក៏មានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងស្ថាប័ននៅប្រទេសបែលហ្ស៊ិក ស្វីស កាណាដា ជប៉ុន និងអង្គការអន្តរជាតិមួយចំនួនទៀត ដើម្បីពង្រីកឱកាសសិក្សា និងស្រាវជ្រាវ។ រួមជាមួយនេះផងដែរ សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវរបស់ RULE តែងតែចូលរួមក្នុងគម្រោងស្រាវជ្រាវអន្តរជាតិ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍ចំណេះដឹងក្នុងវិស័យច្បាប់ និងសេដ្ឋកិច្ច។ បើងាកទៅមើកម្មវិធីសិក្សាមួយចំំនួនវិញសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានដាក់ចេញនូវកម្មវិធីសិក្សាជាច្រើនដែលត្រូវបានរៀបចំឡើងស្របតាមស្តង់ដារអន្តរជាតិ និងទទួលបានការវាយតម្លៃខ្ពស់ពីដៃគូបរទេស។ RULE ផ្តល់ជូននូវកម្មវិធីសិក្សាច្បាប់មួយចំនួនជាភាសាបរទេស ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិ។ កម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រជាភាសាអង់គ្លេស ជាកម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់និស្សិតដែលចង់សិក្សាច្បាប់តាមស្តង់ដារអន្តរជាតិ។ និស្សិតអាចនឹងមានឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅបរទេស។ RULE មានកម្មវិធីអនុបណ្ឌិតជាច្រើនដែលសហការជាមួយសាកលវិទ្យាល័យល្បីៗនៅប្រទេសបារាំង និងអឺរ៉ុប។ អនុបណ្ឌិតនីតិសាធារណៈអន្តរជាតិ កម្មវិធីនេះផ្តល់ជូនដោយសហការជាមួយសាកលវិទ្យាល័យបារាំង ដែលអនុញ្ញាតឱ្យនិស្សិតទទួលបានសញ្ញាបត្រពីរ ពីRULE និងសាកលវិទ្យាល័យដៃគូ។ ស្រដៀងគ្នានេះដែរកម្មវិធីអនុបណ្ឌិតនីតិពាណិជ្ជកម្មអន្តរជាតិ ផ្តោតលើច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងក៏ផ្តល់ឱកាសទទួលបានសញ្ញាបត្រពីរផងដែរ។ តាមរយៈភាពជាដៃគូអន្តរជាតិទាំងនេះ RULE អាចធានាបានថាកម្មវិធីសិក្សា មាតិកា មធ្យោបាយបង្រៀន និងការវាយតម្លៃគឺស្របតាមស្តង់ដារអប់រំអន្តរជាតិ។ សរុបមក សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច RULE គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការសិក្សាផ្នែកច្បាប់ សេដ្ឋកិច្ច និងរដ្ឋបាលសាធារណៈ។ ជាមួយនឹងគុណភាពអប់រំខ្ពស់ ការទទួលស្គាល់យ៉ាងទូលំទូលាយ និងកម្មវិធីសិក្សាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ RULE បន្តបណ្តុះបណ្តាលអ្នកជំនាញប្រកបដោយសមត្ថភាពសម្រាប់ប្រទេសកម្ពុជា និងលើឆាកអន្តរជាតិ។